ផ្លែលម៉ើបានក្លាយជាផ្លែឈើមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ មូលហេតុចម្បងដែលធ្វើឱ្យផ្លែឈើនេះល្បីល្បាញ គឺដោយសារតែរសជាតិដ៏ឆ្ងាញ់ប្លែករបស់វា។ ក្រៅពីរសជាតិ ផ្លែលម៉ើក៏ត្រូវបានគេទទួលស្គាល់ថាជាប្រភពនៃសារធាតុចិញ្ចឹមដ៏មានប្រយោជន៍ជាច្រើនផងដែរ។ វាមានផ្ទុកនូវជាតិសរសៃខ្ពស់ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ និងការពារការទល់លាមក។ លើសពីនេះ ផ្លែលម៉ើក៏សម្បូរទៅដោយជាតិរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីនជាច្រើនទៀត។ ជាតិរ៉ែទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាសុខភាពបេះដូង និងផ្ដល់ថាមពលដល់រាងកាយ។ ដោយសារតែគុណសម្បត្តិទាំងនេះហើយ ទើបផ្លែលម៉ើត្រូវបានគេចាត់ទុកជាអាហារសុខភាពមួយប្រភេទ។ ចំណុចសំខាន់មួយទៀតគឺពិបាកក្នុងការស្វែងរកទិញ ទោះបីផ្លែលម៉ើមានតម្លៃថ្លៃក៏ដោយ ក៏នៅតែមានការពេញនិយមសម្រាប់ពលរដ្ឋមួយចំនួន។ ទោះបីជាផ្លែលម៉ើមិនមែនជាផ្លែឈើដែលដាំដុះច្រើននៅក្នុងស្រុកក៏ដោយ ក៏វាត្រូវបានគេនាំចូលមកកាន់ប្រទេសកម្ពុជាពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងប្រទេសជិតខាងយ៉ាងច្រើន។ ដែលធ្វើឱ្យយើងអាចរកទិញផ្លែលម៉ើបានគ្រប់រដូវកាលតាមបណ្តាទីផ្សារ ឬផ្សារទំនើបនានា។ ទាំងនេះជាហេតុផលដែលធ្វើឱ្យផ្លែលម៉ើកាន់តែមានប្រជាប្រិយភាព និងក្លាយជាជម្រើសផ្លែឈើដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជា។ ជាទូទៅ ដំណាំលម៉ើ ត្រូវប្រើពេល៣ឆ្នាំ ក្នុងការដាំដុះ ទម្រាំទទួលបានផល។ ដែលនៅខែកក្កដា និងខែសីហា ជារដូវប្រមូលផល ដែល១ដើម អាចផ្ដល់ផលប្រមាណ ១០០គីឡូក្រាម។ លម៉ើ ជាដំណាំដែលមិនរើសប្រភេទដីដាំដុះ ងាយមើលថែ ប៉ុន្តែសព្វថ្ងៃនៅក្នងប្រទេសកម្ពុជា ដំណាំនេះហាក់មិនសូវ មានអ្នកដាំដុះទៅវិញ។ ដោយសព្វថ្ងៃ អ្នកដាំលម៉ើ មានចំនួនតិចតួចនៅឡើយ ហើយអ្នកដាំ គឺជាអ្នកមានជីវភាពធូរធារ។ លម៉ើ ជាប្រភេទដំណាំនាំចូលពូជពីបរទេស ដែលត្រូវចំណាយថវិកាច្រើនក្នុងការដាំដុះ។ ម្យ៉ាងវិញទៀតមិនមែនគ្រប់គ្នា សុទ្ធតែអាចដាំវាបាននោះទេ គឺត្រូវសិក្សាលម្អិតពីប្រភេទពូជ បច្ចេកទេសដាំដុះ និងការថែទាំ។ ហេតុផលមួយទៀតដែលធ្វើឲ្យដំណាំនេះ ហាក់មិនសូវមានការចាប់អារម្មណ៍ដាំដុះ ព្រោះពិបាកក្នុងការជ្រើសរើសពូជ។ ដោយការរើសពូជគឺសំខាន់ កាលណារើសមិនបានល្អ នឹងធ្វើឱ្យផ្លែល្ម៉ើ មានផ្អែមឆ្ងាញ់ និងមានរសជាតិចត់។ ដោយពូជលម៉ើនេះ មានរហូតប្រមាណ ៧០០ពូជ និងបានចែងចែកជា ៣ប្រភេទ ផ្សេងៗគ្នា។ បច្ចុប្បន្ន ការដាំដុះផ្លែលម៉ើនៅកម្ពុជាមិនទាន់ទទួលបានការពេញនិយម និងមិនទាន់មានទ្រង់ទ្រាយធំដូចនៅបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ាឡើយ។ ភាគច្រើននៃផ្លែលម៉ើដែលមានលក់នៅលើទីផ្សារក្នុងស្រុក គឺសុទ្ធតែជា ផលិតផលនាំចូល ពីបរទេស ដូចជាប្រទេសថៃ អុីស្រាអែល អុីរ៉ង់ និងអារ៉ាប់រួមជាដើម។ មូលហេតុចម្បង គឺដោយសារការដាំដុះផ្លែលម៉ើទាមទារនូវបច្ចេកទេសខ្ពស់ និងលក្ខខណ្ឌអាកាសធាតុពិសេសគឺ ក្តៅស្ងួត។ ក្នុងលក្ខខណ្ឌនេះ មិនអំណោយផលគ្រប់គ្រាន់សម្រាប់តំបន់កម្ពុជាដែលមានអាកាសធាតុក្តៅសើមឡើយ។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករខ្មែរមួយចំនួនបានចាប់ផ្តើមធ្វើការ ដាំដុះសាកល្បង ផ្លែលម៉ើមួយចំនួនប្រភេទក្នុងលក្ខខណ្ឌពិសោធន៍។ ដោយកសិករបានរកឃើញថា ដំណាំនេះអាចលូតលាស់និងទទួលបានផលល្អក្នុងតំបន់មួយចំនួននៅកម្ពុជាដែលមានដីខ្សាច់ ឬដីមានជីជាតិសមស្រប ហើយមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់។ ទោះបីជាយ៉ាងនេះក្តី ការដាំដុះនៅតែស្ថិតក្នុងកម្រិតតូចតាចនៅឡើយ ហើយបរិមាណផលទទួលបានមិនទាន់អាចបំពេញតម្រូវការទីផ្សារក្នុងស្រុកបានឡើយ។ ដូច្នេះហើយ ទើបកម្ពុជានៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលផ្លែលម៉ើពីបរទេសដដែល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ទន្ទឹមនឹងនេះផ្នែកទាំងអស់នៃ ដើមលម៉ើ សុទ្ធតែអាចយកមកប្រើប្រាស់បាន ដែលស្រដៀងគ្នាទៅនឹងដើមត្នោតខ្មែរបស់រយើងផងដែរ។ ផ្លែលម៉ើមិនមែនគ្រាន់តែជាផ្លែឈើសម្រាប់បរិភោគស្រស់ ប៉ុណ្ណោះទេ គេក៏បានយកវាទៅកៃច្នៃជាដំណាប់បានផងដែរ។ ភាគច្រើននៃផ្លែលម៉ើដែលមានផ្លែតូចៗត្រូវបានគេយកធ្វើជាដំណាប់ ឬធ្វើជាបង្ហែម។ ក្រៅពីការធ្វើជា ដំណាប់ផ្លែលម៉ើ ដែលពេញនិយមបំផុតនោះ ផ្លែឈើនេះក៏អាចយកទៅផលិតជាទឹកផ្លែឈើ ឬភេសជ្ជៈផ្សេងៗទៀតបានយ៉ាងល្អផងដែរ។ ដោយសារតែផ្លែលម៉ើមានជាតិស្ករធម្មជាតិខ្ពស់ វាជាវត្ថុធាតុដើមដ៏ល្អដើម្បីផលិតជា ស្រាផ្លែលម៉ើ ឬ ទឹកខ្មេះផ្លែលម៉ើ។ ដែល ស្រាផ្លែលម៉ើ ឬ ទឹកខ្មេះផ្លែលម៉ើនេះ មានរសជាតិប្លែក និងសម្បូរទៅដោយគុណប្រយោជន៍ចំពោះសុខភាព។ មិនតែប៉ុណ្ណោះ ផ្លែលម៉ើក៏អាចយកទៅបន្សុទ្ធដើម្បីផលិតជា អាល់កុល សម្រាប់ប្រើប្រាស់នៅក្នុងឧស្សាហកម្មអាហារ ភេសជ្ជៈ និងថ្នាំពេទ្យបានទៀតផង។ សរុបមក ការកែច្នៃផ្លែលម៉ើមិនត្រឹមតែជួយបង្កើនតម្លៃសេដ្ឋកិច្ចដល់ដំណាំនេះប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីលក្ខណៈពិសេសរបស់ផ្លែឈើនេះដែលមិនចាញ់ផ្លែឈើផ្សេងៗឡើយ។